មន្ទីរ ស-២១ ឬគុកទួលស្លែង ជាមន្ទីរសន្តិសុខដ៏សម្ងាត់បំផុតមួយក្នុងចំណោមមន្ទីរសន្តិសុខផ្សេងៗទៀតរបស់ ប៉ុល ពត និង អៀង សារី។ វាស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ សុន សេន ដែលជារដ្ឋមន្រ្តីការពារជាតិ នៃរបបខ្មែរក្រហម។ ក្នុងនោះ ឌុច ជាប្រធានគុក ដែលប្រជាពលរដ្ឋខ្មែរយ៉ាងតិច ១៨០៦៣នាក់បានស្លាប់ និងបាត់ខ្លួនហើយក៏ល្បីតៗគ្នាថា ជាមន្ទីរសន្តិសុខ ចូលមិនដែលចេញ។ យើងមកស្គាល់ពីប្រវត្ដិមេដឹកនាំធំៗ នៅក្នុង មន្ទីរ ស-២១ ឬគុកទួលស្លែង ជាមុនសិន គឺ លោក សុន សេន (ហៅសមមិត្តខៀវ) និង លោក ឌុច (ឈ្មោះដើម កាំង ហ្កេកអ៊ាវ)។ លោកសុន សេន កើតនៅថ្ងៃទី១២ ខែ មិថុនា ឆ្នាំ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាមខាងត្បូង។ ប្រពន្ធ របស់ សុន សេន ឈ្មោះ យុន យ៉ាត (ហៅសមមិត្តនារី អាត) ជារដ្ឋមន្ត្រី ក្រសួងអប់រំនិងវប្បធម៌ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ។ លោកបាន ទៅសិក្សានៅប្រទេសបារាំង ចន្លោះឆ្នាំ ១៩៥០ និងឆ្នាំ១៩៥៦ ហើយបាន ចូលជាសមាជិបក្សកុម្មុយនីស្តបារាំង ។ នៅឆ្នាំ១៩៦៣ សុន សេន ត្រូវបង្ខំរត់ចូលព្រៃ ដោយគេចពីការតាមចាប់របស់ប៉ូលិស ។ លោក បានក្លាយទៅជាអគ្គបញ្ជា ការកងកម្លាំងរំដោះជាតិប្រជាជនកម្ពុជា ក្នុងឆ្នាំ១៩៧១ ។ ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ លោក សុន សេន ជាឧបនាយក រដ្ឋមន្ត្រី ទទួលបន្ទុកការពារជាតិនិង គ្រប់គ្រងផ្ទាល់ទៅលើមន្ទីរ ស-២១ ។ លោក សុន សេន និងក្រុមគ្រួសារត្រូវបាន សម្លាប់តាមបញ្ជារបស់ ប៉ុល ពត នៅ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ ។ មន្ទីរ ស-២១ ឬគុកទួលស្លែង គឺជាគុកដ៏ល្បីល្បាញមួយរបស់ខ្មែរក្រហមដែលប្រតិបត្តិការក្នុងអំឡុងរបបប្រល័យពូជសាសន៍។ រចនាសម្ព័ន្ធចាត់តាំងរបស់វាត្រូវបានរៀបចំឡើងយ៉ាងតឹងរ៉ឹង និងមានបំណងបម្រើដល់គោលដៅនៃការសួរចម្លើយ និងការសម្លាប់អ្នកទោស។ ក្នុងនោះ មន្ទីរស-២១ មានបុគ្គលិកប្រមាណប្រហែល មួយពាន់នាក់។ ក្នុងចំណោមនោះមាន បុគ្គលិកទូទៅ ប្រហែល ៣០០ ទៅ៤០០ នាក់ បម្រើការជាបុគ្គលិកទូទៅ រួមទាំងអ្នកដាំបន្លែបង្ការសម្រាប់ផ្គត់ផ្គង់តម្រូវការផ្ទៃក្នុងរបស់មន្ទីរផងដែរ។ ក្រៅពីបុគ្គលិកទូទៅ ក៏មានកងកម្លាំងដែលធ្វើការនៅក្នុងអង្គភាពទាំងបីសំខាន់របស់មន្ទីរ និងបុគ្គលិកការិយាល័យផ្សេងទៀត។ អង្គភាពសំខាន់ៗ មន្ទីរ ស-២១ រួមមានអង្គភាពសំខាន់ៗចំនួនបី ដែលនីមួយៗមានតួនាទី និងភារកិច្ចជាក់លាក់។ អង្គភាពទី ១ អង្គភាពរៀបចំឯកសារ អង្គភាពនេះមាននាទីសំខាន់ក្នុងការគ្រប់គ្រង និងចងក្រងឯកសារនានាដែលទាក់ទងនឹងអ្នកទោស។ ភារកិច្ចរបស់ពួកគេរួមមាន ចម្លងចម្លើយសារភាពរបស់អ្នកទោស និងចម្លងចម្លើយសារភាពពីកាសែត។ ការវាយអត្ថបទចម្លើយសារភាពរបស់អ្នកទោស និងសង្ខេបខ្លឹមសារចម្លើយសារភាព។ ការរៀបចំ និងរក្សាទុកឯកសារទាំងអស់ឱ្យមានរបៀបរៀបរយ។ ក្រៅពីនេះ អង្គភាពរៀបចំឯកសារក៏មាន អង្គភាពរងផ្នែកថតរូប ដែលជាតួនាទីដ៏សំខាន់។ គេត្រូវថតរូបពាក់កណ្ដាលខ្លួនរបស់អ្នកទោសភ្លាមៗនៅពេលពួកគេមកដល់។ ជាពិសេសត្រូវថតរូបអ្នកទោសដែលបានស្លាប់នៅក្នុងបន្ទប់ឃុំឃាំង។ គេក៏ត្រូវថតរូបអ្នកទោសសំខាន់ៗមួយចំនួន បន្ទាប់ពីពួកគេត្រូវបានសម្លាប់រួចរាល់។ គួរឱ្យសោកស្ដាយ រូបថតរាប់ពាន់សន្លឹកនៅសេសសល់រហូតដល់សព្វថ្ងៃ ប៉ុន្តែរូបថតរាប់ពាន់សន្លឹកផ្សេងទៀតបានបាត់បង់។ អង្គភាពទី ២ គឺអង្គភាពការពារធំបំផុត នៅមន្ទីរស-២១។ កងសន្តិសុខនៅក្នុងអង្គភាពនេះភាគច្រើនជា ក្មេងជំទង់ ពួកគេប្រឈមនឹងការលំបាកក្នុងការគោរពបទបញ្ជាដ៏តឹងតែងរបស់អង្គភាព។ កងសន្តិសុខមានតួនាទី ហាមឃាត់ការទំនាក់ទំនងជាមួយអ្នកទោស មិនអនុញ្ញាតឱ្យនិយាយជាមួយអ្នកទោស សួរឈ្មោះ ឬវាយតប់អ្នកទោសឡើយ។ គេត្រូវបានហាមឃាត់មិនឱ្យលួចមើល ឬលួចស្តាប់ក្នុងការសួរចម្លើយឡើយ។ គេត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាសាមសិបចំណុច ដែលហាមប្រាមមិនឱ្យដេក លេង ឬផ្អែកជញ្ជាំងក្នុងពេលបំពេញការងារ។ គេត្រូវដើរទៅដើរមក ធ្វើការយាមល្បាត និងពិនិត្យពិច័យអ្វីៗគ្រប់យ៉ាងដោយប្រុងប្រយ័ត្នបំផុត។ កងសន្តិសុខណាដែលប្រព្រឹត្តកំហុសធ្ងន់ធ្ងរ នឹងត្រូវចាប់ខ្លួន សួរចម្លើយ ឃុំឃាំង និងសម្លាប់ចោល។ ដោយសារតែបទបញ្ជាដ៏តឹងរ៉ឹងនេះ មនុស្សភាគច្រើនដែលធ្វើការនៅមន្ទីរ ស-២១ មានការភ័យខ្លាចយ៉ាងខ្លាំងចំពោះកំហុសផ្សេងៗដែលអាចកើតឡើង និងភ័យខ្លាចចំពោះទារុណកម្ម និងការសម្លាប់។ អង្គភាពទី ៣ គឺអង្គភាពសួរចម្លើយ ដែលត្រូវបានបែងចែកជាក្រុមរងសំខាន់ៗចំនួនបី។ ក្រុមរងក្តៅ (ជួនកាលហៅ កងកាច) ក្រុមនេះ អាចធ្វើទារុណកម្ម ក្នុងពេលសួរចម្លើយដើម្បីបង្ខំឱ្យអ្នកទោសសារភាព។ ក្រុមរងត្រជាក់ (ជួនកាលហៅ កងស្ងួត) ក្រុមនេះ មិនត្រូវបានអនុញ្ញាតឱ្យធ្វើទារុណកម្ម ពេលសួរចម្លើយទេ។ ប្រសិនបើក្រុមរងត្រជាក់មិនអាចធ្វើឱ្យអ្នកទោសសារភាពបាន ពួកគេនឹងបញ្ជូនអ្នកទោសទៅក្រុមរងក្តៅ។ ក្រុមរងអង្គៀម ធ្វើការជាមួយ ករណីធ្ងន់ធ្ងរ និងករណីសំខាន់ៗ ដូចជាការសួរចម្លើយរយៈពេលវែង។ ជួនកាលដំណើរការនេះបន្តធ្វើរហូតដល់យប់អធ្រាត្រ។ អ្នកសួរចម្លើយទាំងនោះចេះអាន និងចេះសរសេរ ហើយជាទូទៅមានអាយុប្រហែលជាជាងម្ភៃឆ្នាំ។ រចនាសម្ព័ន្ធចាត់តាំងដ៏ស្មុគស្មាញ និងតឹងរ៉ឹងនេះបានឆ្លុះបញ្ចាំងពីលក្ខណៈឃោរឃៅនៃរបបខ្មែរក្រហម ដែលបានបង្កើតប្រព័ន្ធមួយដើម្បីធ្វើទារុណកម្ម និងបំបាត់បំបាត់ចោលជនដែលពួកគេចាត់ទុកថាជាសត្រូវផ្ទៃក្នុង។